កីឡាហែលទឹកជើងទាបានចាប់ផ្ដើមអភិវឌ្ឍនៅកម្ពុជាចាប់តាំងពីដំបូងសតវត្សរ៍ទី ២១ ដោយមានក្លឹបហាត់ប្រាណមួយចំនួនបានផ្ដួចផ្ដើមផ្តល់ឱកាសដល់យុវជនក្នុងការរៀនសូត្របច្ចេកទេសជាក់លាក់។ កីឡានេះបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីយុវជនកម្ពុជា បន្ទាប់ពីពួកគេឃើញការលូតលាស់របស់វានៅក្នុងប្រទេសជិតខាង និងក៏ដោយសារតែមានគ្រឿងបរិក្ខារច្រើនអាចរកបានក្នុងស្រុក។ ចាប់តាំងពីឆ្នាំ ២០១៥ មក ក្រុមកីឡាករខ្មែរមានការបង្កើនចំនួនមនុស្សចូលរួមហាត់ប្រកួតជាបន្តបន្ទាប់ ដោយមានការគាំទ្រពីសហព័ន្ធកីឡាហែលទឹក និងក្រសួងកីឡា។ ទោះបីជាជាផ្នែកបែបថ្មីក្នុងប្រទេសកម្ពុជា ក៏កីឡាហែលទឹកជើងទាបានទាក់ទាញចំណាប់អារម្មណ៍យុវជនជាច្រើន ដោយសារការបង្ហាញភាពលឿន និងស្ទីលលេងគួរឱ្យចាប់អារម្មណ៍។ ក្លឹបហែលទឹកមួយចំនួននៅភ្នំពេញ និងខេត្តធំៗបានចាប់ផ្តើមបញ្ចូលការហាត់ជើងទាជាផ្នែកមួយនៃកម្មវិធីហ្វឹកហាត់ទៀងទាត់សម្រាប់កុមារនិងកីឡាករថ្មីៗ។ ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍ ការនាំចូលជើងទា និងឧបករណ៍ហែលទឹកទាន់សម័យគឺជាផ្នែកសំខាន់ក្នុងការដំឡើងគុណភាពការហាត់ប្រាណកម្រិតជាតិ និងអន្តរជាតិ។ ដំណើរកើតមាននៃកីឡាហែលទឹកជើងទា ក្នុងប្រទេសកម្ពុជាត្រូវបានគេរៀបចំឡើងតាមរយៈការបញ្ចូលជាកម្មវិធីហ្វឹកហាត់របស់ក្លឹបហែលទឹក និងជាផ្នែកមួយនៃការអភិវឌ្ឍកីឡាថ្នាក់ជាតិថ្មីៗ។ ការរីកចម្រើនដំបូងនៃកីឡានេះមានមូលដ្ឋានមកពីការចូលរួមរបស់យុវជនជាចម្បង ដែលមានចំណង់ចំណូលចិត្តក្នុងការសាកល្បងជំនាញបែបបច្ចេកទេស និងល្បឿនក្នុងទឹក។ ទូទាំងឆ្នាំ ២០២០ និងក្រោយមកនេះ កីឡាហែលទឹកជើងទាបានក្លាយជា វិញ្ញាសាដែលអាចគាំទ្រចំពោះការបង្ហាញសមត្ថភាពយុវជនកម្ពុជានៅលើឆាកអន្តរជាតិ។ ការរីកចម្រើននៃកីឡាហែលទឹកជើងទាក៏បានជម្រុញឲ្យមានការបង្កើតក្លឹបកីឡាថ្មីៗ ដែលផ្តោតលើការអភិវឌ្ឍជំនាញជើងទា និងការអប់រំបច្ចេកទេសដល់កីឡាករវ័យក្មេង។ គម្រោងបណ្ដុះបណ្ដាលកីឡាហែលទឹកជើងទាក៏ត្រូវបានបង្កើតឡើងក្នុងបរិបទសហការជាមួយអង្គការអន្តរជាតិ ដើម្បីបង្រៀនគ្រូបង្វឹកក្នុងស្រុកឲ្យមានសមត្ថភាពប្រកួតប្រជែង។ ការយកចិត្តទុកដាក់លើសុវត្ថិភាព ក៏បានជាកត្តាមួយដែលធ្វើឲ្យមានភាពទាក់ទាញពីមាតាបិតា ក្នុងការផ្តល់ឱកាសឲ្យកូនចូលរួមហ្វឹកហាត់ជាមួយក្លឹបជើងទា។ កីឡាហែលទឹកជើងទាបានចាប់ផ្តើមអភិវឌ្ឍនៅកម្ពុជាជាជំហានដំបូងត្រឹមឆ្នាំ ២០១៥ ក្រោមការបើកបង្ហាញ និងការចូលរួមរបស់ក្លឹបហែលទឹកឯកជននានានៅក្នុងទីក្រុងធំៗ។ ការចាប់អារម្មណ៍លើវិញ្ញាសានេះកើនឡើងយ៉ាងឆាប់រហ័ស ដោយសារកីឡានេះមានលក្ខណៈស្រស់ស្រាយ ស្និទស្នាល និងបញ្ចេញថាមពលលឿន ដែលគេមើលឃើញថាអាចជួយអភិវឌ្ឍសុខភាពកាយនិងចិត្តរបស់ក្មេងៗបានយ៉ាងល្អ។ អង្គភាពសហព័ន្ធកីឡាហែលទឹកកម្ពុជាបានចាប់ផ្តើមដាក់ចិត្តលើការអភិវឌ្ឍវិញ្ញាសានេះយ៉ាងម៉ឺងម៉ាត់ ដោយមានគោលបំណងបង្កើតវាជាកីឡាជាតិនៅថ្ងៃអនាគត។ កីឡាហែលទឹកជើងទាបាននាំឱ្យកីឡាករខ្មែរជាច្រើនអាចដណ្តើមបានមេដាយមាស មេដាយប្រាក់ និងមេដាយសំរឹទ្ធក្នុងព្រឹត្តិការណ៍អាស៊ាន និងការប្រកួតនានាផ្សេងទៀតនៅអាស៊ី។ ជោគជ័យលើកដំបូងដែលធ្វើឱ្យជាតិជឿជាក់នោះ គឺនៅពេលកីឡាករខ្មែរដណ្តើមបានមេដាយមាសមួយក្នុងការប្រកួតនៅប្រទេសវៀតណាមក្នុងឆ្នាំ ២០២៣។ ទោះបីជាជាតិនៅកំពុងអភិវឌ្ឍ ក៏ខ្សែបណ្ដាញកីឡាហែលទឹកជើងទាក៏អាចធ្វើឱ្យពិភពលោកស្គាល់ដល់សមត្ថភាពកីឡាករខ្មែរដែលមានវ័យក្មេង និងទទួលបានពាក្យសរសេីរល្អៗពីជនបរទេសផងដែរ។ កីឡាករខ្មែរម្នាក់ឈ្មោះ ស៊ន រិទ្ធិ បានធ្វើឱ្យឈ្មោះប្រទេសលេចឡើងនៅការប្រកួតហែលទឹកជើងទា SEA Games ដោយគេអាចឈ្នះមេដាយប្រាក់ក្នុងការប្រកួតប្រវែង ១០០ម៉ែត្រ។ ការចូលរួមប្រកួតជាបន្តបន្ទាប់បានធ្វើឱ្យកីឡាករខ្មែរទទួលបទពិសោធន៍អន្ដរជាតិ និងមានការកែលម្អលើបច្ចេកទេសនៃការហែលជើងទាស្ទើរពេញលេញ។ សហព័ន្ធកីឡាហែលទឹកកម្ពុជា បានបង្កើតផែនការអភិវឌ្ឍកីឡានេះជាផ្លូវការតាមរយៈការចុះហត្ថលេខាសហការជាមួយប្រទេសដទៃ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងបច្ចេកទេស។ ការចូលរួមក្នុងព្រឹត្តិការណ៍ស្ដីពីកីឡាហែលទឹកជើងទាបានធ្វើឱ្យកម្ពុជា មានឱកាសទទួលបានការទទួលស្គាល់ពីក្រុមប្រទេសជិតខាងជាពិសេសនៅក្នុងព្រឹត្តិការណ៍កីឡា ASEAN និង SEA Games។ កីឡាករខ្មែរមួយចំនួនទទួលបានមេដាយនានានៅលើឆាកអន្តរជាតិ ដែលបង្ហាញពីការរីកចម្រើនលើបច្ចេកទេស ក៏ដូចជាការខិតខំប្រឹងប្រែងរបស់គ្រូបង្វឹកជំនាញ។ សមត្ថភាពដណ្តើមជ័យជម្នះបានធ្វើឲ្យកីឡានេះក្លាយជាផ្នែកមួយនៃទស្សនវិស័យកីឡាជាតិដែលសង្ឃឹមថានឹងអាចដឹកនាំឲ្យកម្ពុជាបង្កើនចំណាត់ថ្នាក់អន្តរជាតិបានយ៉ាងស្វាហាប់។ ការផ្លាស់ប្តូរបទពិសោធន៍ជាមួយក្រុមកីឡាករពីវៀតណាម ឥណ្ឌូនេស៊ី និងថៃ បានជួយលើកទឹកចិត្តកីឡាករខ្មែរ និងធ្វើឲ្យពួកគេកាន់តែទទួលការអប់រំលើបច្ចេកទេស។ វិញ្ញាសានេះក៏ជួយកែលម្អរូបរាង និងសុខភាពរបស់យុវជនខ្មែរ ក៏ដូចជាបទពិសោធន៍ ដែលជាគន្លឹះសម្រាប់កម្ពុជាក្នុងការបង្កើតក្រុមជម្រើសជាតិ ដើម្បីប្រកួតនាពេលខាងមុខ។ ភាពជោគជ័យទាំងនេះមិនមែនជាហេតុផលតែពីសមត្ថភាពបុគ្គលទេ ប៉ុន្តែបង្ហាញពីការត្រៀមខ្លួនល្អ និងការគាំទ្រជាក់ស្តែងពីសហគមន៍កីឡានៅក្នុងស្រុកផងដែរ។ ក្រុមអ្នកបណ្តុះបណ្តាល និងអាជ្ញាធរមានការខិតខំជំរុញឱ្យកីឡាហែលទឹកជើងទាជាកីឡានិម្មិតសម្រាប់យុវជនជំនាន់ថ្មី ដើម្បីបង្កើតជាតិសម្បើមក្នុងការប្រកួតអន្តរជាតិ។ បញ្ហាចម្បងដែលកម្ពុជាកំពុងប្រឈមនោះគឺការខ្វះខាតឧបករណ៍ ឬជើងទាគុណភាពខ្ពស់ ដែលមានតម្លៃថ្លៃ និងពិបាកនាំចូលពីបរទេស។ ការលើកទឹកចិត្តអ្នកជំនាញ និងក្រុមគាំទ្រគឺជាកត្តាជំរុញដ៏សំខាន់ដែលអាចជួយអភិវឌ្ឍវិញ្ញាសានេះឱ្យមានភាពរឹងមាំក្នុងរយៈពេលវែង។ មូលនិធិគាំទ្រកីឡាហែលទឹកជើងទានៅកម្ពុជា នៅតែមានការតាំងចិត្តខ្ពស់ ដែលធ្វើឱ្យការចាប់អារម្មណ៍របស់កុមារនិងយុវជនមានការកំណត់នៅក្នុងមូលដ្ឋានបឋម។ អ្នកជំនាញផ្នែកនេះបានផ្តល់អនុសាសន៍ថា រដ្ឋអាចនាំចូលឧបករណ៍ស្តង់ដារអន្តរជាតិ ដើម្បីលើកស្ទួយគុណភាពកីឡាករខ្មែរ និងបង្កើនសមត្ថភាពប្រកួតនាពេលអនាគត។ ការគ្រប់គ្រងពេលវេលាហ្វឹកហាត់ និងការសម្របសម្រួលជាមួយសាលារៀនគឺជាបញ្ហាដែលត្រូវការជំនួយពីមាតាបិតា និងសហការជាដៃគូគ្រប់វិស័យ។ ការគាំទ្រពីស្ថាប័នរដ្ឋ និងឯកជនបានធ្វើឲ្យកីឡាហែលទឹកជើងទាមានការអភិវឌ្ឍ ប៉ុន្តែបញ្ហាឧបករណ៍ និងទីតាំងហាត់ប្រាណនៅតែជាបញ្ហាសំខាន់។ ការខ្វះគ្រូបង្វឹកជំនាញ និងការអប់រំនៅតាមបណ្ដាខេត្តជាច្រើនបានជះឥទ្ធិពលដល់ការចូលរួមរបស់ក្មេងៗនៅតាមជនបទ បើប្រៀបធៀបទៅនឹងទីក្រុង។ ក្រុមអ្នកជំនាញខ្មែរបានបន្តជំរុញកីឡានេះឲ្យមានភាពរឹងមាំ ដោយផ្ដោតលើការបណ្តុះបណ្តាលអ្នកបង្វឹក និងការផ្សព្វផ្សាយកាន់តែខ្លាំង។ ជាមួយនឹងការលូតលាស់នៃកីឡានេះ ក៏មានការត្រូវការការរៀបចំអគារហែលទឹកឲ្យសមស្រប ដើម្បីអនុវត្តវិញ្ញាសាបែបជើងទាជាក់ស្តែងនៅលើមូលដ្ឋានអន្តរជាតិ។ ការជំរុញឲ្យមានជំនាញបច្ចេកទេសក្នុងស្រុកនៅតែជាបញ្ហាដែលត្រូវការការចូលរួមសហការពីស្ថាប័នអប់រំ និងសហគមន៍កីឡា។ ទោះបីបញ្ហានានាជាច្រើន ក៏ក្រុមការងារនៅក្នុងប្រទេសកម្ពុជានៅតែបន្តប្រឹងប្រែងស្វែងរកដំណោះស្រាយ ដើម្បីរក្សាភាពរឹងមាំរបស់វិញ្ញាសានេះជាបន្ត។ ស្ថាប័នជាច្រើនបានសហការជាមួយសហព័ន្ធកីឡាហែលទឹកដើម្បីជំរុញការចូលរួមរបស់កុមារនិងយុវជន ប៉ុន្តែការខ្វះគ្រឿងបរិក្ខារ និងគ្រូបង្វឹកជំនាញនៅតែជាបញ្ហាប្រឈមសំខាន់។ ទីតាំងហាត់ប្រាណដែលមានស្តង់ដារសម្រាប់សកម្មភាពជើងទានៅតែមានកម្រិតនៅខេត្តមួយចំនួន ដូច្នេះការដឹកនាំកីឡានេះឲ្យឆ្ពោះទៅការប្រកួតអន្តរជាតិ ត្រូវការប្រព័ន្ធគាំទ្រមានប្រសិទ្ធិភាពជាងមុន។ ទោះបីជាចំណុចប្រឈមជាច្រើន ក៏ការបន្តលើកទឹកចិត្តកីឡាករវ័យក្មេង និងបង្កើតឱកាសឲ្យពួកគេប្រកួតជាមួយក្រុមអន្តរជាតិអាចជួយបំប្លែងវិញ្ញាសានេះឲ្យកាន់តែរឹងមាំ។ សហព័ន្ធកីឡាហែលទឹកកម្ពុជាបានរៀបចំព្រឹត្តិការណ៍សម្ពោធជាផ្លូវការនៃវិញ្ញាសាហែលទឹកជើងទា ដើម្បីជម្រុញឲ្យសាធារណជនទទួលស្គាល់កីឡាបែបថ្មីនេះឲ្យកាន់តែទូលំទូលាយ។ តាមរយៈការផ្សាយផ្សព្វផ្សាយតាមបណ្តាញសង្គម និងទូរទស្សន៍ជាតិ ការចាប់អារម្មណ៍លើកីឡាហែលទឹកជើងទាបានកើនឡើងយ៉ាងចម្បងចំពោះយុវជនជំនាន់ថ្មីនៅក្រុងនិងស្រុក។ ការរៀបចំកម្មវិធីបង្ហាញបច្ចេកទេស ហ្វឹកហាត់បែបបើកចំហ ដូចជា “Finswimming Open Day” បានធ្វើឱ្យមានការចូលរួមយ៉ាងច្រើនពីសិស្សសាលា និងក្រុមគ្រួសារ។ គ្រូបង្វឹកជំនាញខ្មែរនិងបរទេសត្រូវបានអញ្ជើញចូលរួមក្នុងវគ្គបណ្តុះបណ្តាល ដើម្បីពង្រឹងជំនាញបង្រៀន និងពង្រីកបណ្តាញអ្នកជំនាញនៅក្នុងវិស័យនេះ។ ពិធីប្រគល់ឧបករណ៍ និងជើងទាប្រភេទស្តង់ដារអន្តរជាតិត្រូវបានរៀបចំជូនក្លឹបហែលទឹក ដើម្បីជម្រុញសមត្ថភាពទាំងផ្នែកហ្វឹកហាត់ និងការប្រកួតនាពេលក្រោយ។ ស្ថាប័នអប់រំខ្លះបានចាប់ផ្តើមរួមដំណើរការជាមួយសហព័ន្ធ ដើម្បីបង្កើតជាកម្មវិធីសិក្សាកីឡានេះក្នុងវិញ្ញាសាការអប់រំកាយសម្បទាជាសាកល្បង។ ព្រឹត្តិការណ៍មួយចំនួនត្រូវបានរៀបចំជាទៀងទាត់ដើម្បីជម្រុញទំនាក់ទំនងរវាងកីឡាករជាតិ និងក្រុមបរទេស ដោយផ្ដោតលើការបន្តទំនាក់ទំនងអន្តរជាតិ និងការផ្លាស់ប្តូរបទពិសោធន៍។ ការលើកទឹកចិត្តពីមហាជន តាមរយៈការចូលរួមមើលការប្រកួត និងជាផ្នែកនៃទស្សនិកជន បានជួយបង្កើនទឹកចិត្តដល់កីឡាករដែលកំពុងចូលរួមប្រកួតយ៉ាងខិតខំប្រឹងប្រែង។ សាលារៀននិងក្លឹបកីឡាជាច្រើនបានរួមដៃអភិវឌ្ឍកម្មវិធីហ្វឹកហាត់បែបជើងទា ដោយមានការរួមចំណែកពីអង្គការក្រៅរដ្ឋាភិបាល និងមិត្តភាពអន្តរជាតិ។ ការផ្សព្វផ្សាយតាមបណ្តាញសង្គម ការបង្ហាញការហ្វឹកហាត់បើកចំហ និងការរៀបចំព្រឹត្តិការណ៍សាកល្បងបានធ្វើឲ្យកីឡានេះទាក់ទាញចិត្តយុវជននិងបង្កើតសក្តានុពលថ្មីៗ។ ទស្សនវិស័យរបស់សហព័ន្ធកីឡាហែលទឹកគឺចង់ឲ្យវិញ្ញាសាហែលទឹកជើងទាអភិវឌ្ឍទៅជាកីឡាជាតិ ដែលមានប្រជាប្រិយភាព និងការចូលរួមយ៉ាងទូលំទូលាយនៅគ្រប់ជ្រុងជ្រោយប្រទេសកម្ពុជា។ គោលបំណងសំខាន់នាពេលអនាគតគឺការបង្កើតមណ្ឌលហ្វឹកហាត់ជើងទាជាតិត្រូវបានគ្រោងទុក ដើម្បីជម្រុញសមត្ថភាពកីឡាករជំនាន់ក្រោយឲ្យមានលក្ខណៈជាជើងឯកអន្តរជាតិ។ ការផ្សព្វផ្សាយតាមបណ្តាញសង្គម និងកម្មវិធីផ្សាយផ្ទាល់ ត្រូវបានគេដាក់ជាជម្រើសសំខាន់ក្នុងការជ្រៀតចូលក្នុងចិត្តយុវជន និងបង្កើតទំនាក់ទំនងល្អជាមួយសាធារណជន។ ទស្សនវិស័យវែងរបស់កម្ពុជា គឺចង់ឲ្យកីឡាហែលទឹកជើងទាអាចធ្វើឲ្យប្រទេសអាចដណ្តើមបានមេដាយនៅលើឆាកពិភពលោក ដូចជា World Finswimming Championship និង Asian Indoor Games។ ការចុះហត្ថលេខាសហការជាមួយប្រទេសកំពុងអភិវឌ្ឍកីឡាដូចជាចិន រុស្ស៊ី និងកូរ៉េ ត្រូវបានគេចាត់ទុកថាជាជំហានសំខាន់សម្រាប់ការបន្តការជំរុញគុណភាពវិញ្ញាសានេះ។ ទោះបីមានបញ្ហាកើតមានខ្លះ ក៏ទស្សនវិស័យអនាគតនៃកីឡាហែលទឹកជើងទានៅកម្ពុជា នឹងបន្តរីកចម្រើន ប្រសិនបើមានការចូលរួមយ៉ាងសកម្មពីរដ្ឋ សង្គម និងសហគមន៍។ សហព័ន្ធកីឡាហែលទឹកកម្ពុជាមានទស្សនវិស័យច្បាស់លាស់ក្នុងការដឹកនាំកីឡាហែលទឹកជើងទាឲ្យក្លាយជាវិញ្ញាសាធម្មតានៅតាមសាលារៀន និងជាកីឡាជាតិអាចប្រកួតគ្នានៅលើឆាកអន្តរជាតិ។ គម្រោងបង្កើតមណ្ឌលហ្វឹកហាត់ជើងទាជាតិនិងការសហការជាមួយប្រទេសអភិវឌ្ឍន៍កីឡាអាចជួយឲ្យកម្ពុជាមានក្រុមកីឡាករដែលមានសមត្ថភាពប្រកួតកម្រិតពិភពលោក។ ទោះបីមានបញ្ហាជាច្រើន ក៏ទស្សនវិស័យរបស់កម្ពុជា សម្រាប់វិញ្ញាសាហែលទឹកជើងទានេះនៅតែបង្ហាញពីសក្ដានុពល និងឆន្ទៈរឹងមាំក្នុងការបន្តជំហានដ៏រីកចម្រើននាពេលខាងមុខ។ កីឡាហែលទឹកជើងទាគឺជាវិញ្ញាសាថ្មីបែបទំនើបដែលកម្ពុជាអាចយកទៅអភិវឌ្ឍជាកម្លាំងសំខាន់ក្នុងឆាកកីឡា និងការផ្សព្វផ្សាយជាតិ។ ប្រសិនបើមានការចូលរួមពីគ្រប់វិស័យ ដូចជារដ្ឋ មាតាបិតា គ្រូបង្វឹក និងសហគមន៍ កីឡានេះអាចក្លាយជាឈ្មោះលេចធ្លោមួយនៃកម្ពុជា នៅលើឆាកអន្តរជាតិ។